ការផលិតមាតិកាសម្រាប់បណ្ដាញសង្គមនាពេលបច្ចុប្បន្ន កំពុងជួបប្រទះនូវបញ្ហាប្រឈមជាច្រើន។ បញ្ហាប្រឈមទី១ គឺបញ្ហាប្រព័ន្ធក្បួនដោះស្រាយ ។ ការវិវត្តយ៉ាងរហ័សនៃប្រព័ន្ធក្បួនដោះស្រាយ ដែលជះឥទ្ធិពលយ៉ាងខ្លាំងដល់អ្នកបង្កើតមាតិកា។ ក្បួនដោះស្រាយរបស់បណ្ដាញសង្គម គឺជាប្រព័ន្ធស្មុគស្មាញដែលកំណត់ថា តើមាតិកាណាខ្លះគួរត្រូវបានបង្ហាញទៅកាន់អ្នកប្រើប្រាស់។ បញ្ហាប្រឈមធំបំផុតគឺការផ្លាស់ប្តូរឥតឈប់ឈរនៃរូបមន្តក្បួនដោះស្រាយ ដែលធ្វើឱ្យអ្នកផលិតមាតិកាពិបាកក្នុងការទស្សន៍ទាយលទ្ធផល។ នៅពេលក្បួនដោះស្រាយផ្លាស់ប្តូរ ចំនួននៃការមើល និងការចូលរួម អាចនឹងធ្លាក់ចុះយ៉ាងគំហុកដោយគ្មានការជូនដំណឹងជាមុន។ ការផ្លាស់ប្តូរនេះតម្រូវឱ្យអ្នកបង្កើតមាតិកាត្រូវតាមដាន និងសិក្សាពីបច្ចេកទេសថ្មីៗជានិច្ច ដើម្បីរក្សាប្រជាប្រិយភាពរបស់ខ្លួន។ ជាញឹកញាប់ ក្បួនដោះស្រាយងាកទៅផ្ដល់អាទិភាពលើប្រភេទមាតិកាថ្មីៗ ដូចជាវីដេអូខ្លីៗជាជាងរូបភាព ឬអត្ថបទវែងៗ។ ប្រការនេះបង្ខំឱ្យអ្នកផលិតមាតិកាត្រូវផ្លាស់ប្តូរទម្រង់នៃការផលិតរបស់ខ្លួនភ្លាមៗ ដើម្បីឱ្យស្របតាមតម្រូវការនៃប្រព័ន្ធថ្មី។ ការប្រកួតប្រជែងកាន់តែខ្លាំងឡើង ព្រោះក្បួនដោះស្រាយតែងតែជំរុញមាតិកាណាដែលមានការចាប់អារម្មណ៍ខ្លាំងក្នុងរយៈពេលខ្លីបំផុត។ ប្រព័ន្ធក្បួនដោះស្រាយបច្ចុប្បន្នផ្ដោតខ្លាំងលើ ពេលវេលានៃការទស្សនា ដែលទាមទារឱ្យមាតិកាត្រូវមានភាពទាក់ទាញតាំងពីវិនាទីដំបូង។ ការយល់ដឹងពីរបៀបដែលក្បួនដោះស្រាយវាយតម្លៃគុណភាពមាតិកា គឺជាកិច្ចការដ៏លំបាក និងចំណាយពេលច្រើនសម្រាប់អ្នកបង្កើតថ្មីថ្មោង។ ជារឿយៗ ក្បួនដោះស្រាយអាចនឹងកាត់បន្ថយការបង្ហាញមាតិកា ប្រសិនបើវាពិនិត្យឃើញថាមានការរំលោភលើគោលការណ៍សហគមន៍ សូម្បីតែបន្តិចបន្តួចក៏ដោយ។ ការផ្លាស់ប្តូរនេះក៏ធ្វើឱ្យប៉ះពាល់ដល់ផែនការទីផ្សារ និងការផ្សព្វផ្សាយពាណិជ្ជកម្មដែលបានគ្រោងទុកជាមុនផងដែរ។ អ្នកផលិតមាតិកាត្រូវចំណាយថាមពលកាន់តែច្រើនក្នុងការពិសោធន៍មាតិកាខុសៗគ្នា ដើម្បីដឹងថាតើក្បួនដោះស្រាយបច្ចុប្បន្នចូលចិត្តប្រភេទណា។ ពេលខ្លះ មាតិកាដែលមានគុណភាពខ្ពស់ និងមានប្រយោជន៍ បែរជាមិនទទួលបានការចាប់អារម្មណ៍ ដោយសារមិនត្រូវតាមលក្ខខណ្ឌបច្ចេកទេសនៃក្បួនដោះស្រាយ។ ការណ៍នេះអាចបណ្ដាលឱ្យអ្នកផលិតមាតិកាមានអារម្មណ៍បាក់ទឹកចិត្ត និងអស់សង្ឃឹម នៅពេលលទ្ធផលមិនសមស្របនឹងការខិតខំប្រឹងប្រែង។ ក្បួនដោះស្រាយក៏ផ្លាស់ប្តូររបៀបនៃការប្រើប្រាស់សញ្ញា Hashtags ដែលធ្វើឱ្យយុទ្ធសាស្ត្រចាស់ៗលែងមានប្រសិទ្ធភាព។ ការរក្សាតុល្យភាពរវាង ការផលិតមាតិកាតាមចំណូលចិត្តក្បួនដោះស្រាយ និង ការរក្សាអត្តសញ្ញាណដើម គឺជាបញ្ហាប្រឈមដ៏ធំមួយ។ អ្នកផលិតមាតិកាត្រូវមានភាពបត់បែនខ្ពស់ និងមានសមត្ថភាពវិភាគទិន្នន័យ ដើម្បីស្វែងយល់ពីនិន្នាការនៃក្បួនដោះស្រាយ។ បញ្ហានេះក៏តម្រូវឱ្យមានការវិនិយោគលើឧបករណ៍ និងបច្ចេកវិទ្យាផលិតកាន់តែទំនើប ដើម្បីឱ្យទាន់សម័យកាលនៃបណ្ដាញសង្គម។ ទោះបីជាក្បួនដោះស្រាយផ្លាស់ប្តូរយ៉ាងណាក៏ដោយ ប៉ុន្តែការផ្ដល់នូវតម្លៃពិតប្រាកដទៅកាន់អ្នកមើល នៅតែជាគន្លឹះសំខាន់សម្រាប់ជោគជ័យយូរអង្វែង។ បញ្ហាប្រឈមទី២ គឺភាពទាល់គំនិតច្នៃប្រឌិត។ ភាពទាល់គំនិតច្នៃប្រឌិត គឺជាបញ្ហាប្រឈមដ៏ធំបំផុតមួយសម្រាប់អ្នកផលិតមាតិកា ដែលអាចធ្វើឱ្យដំណើរការងារទាំងមូលត្រូវជាប់គាំង និងបង្កជាសម្ពាធផ្លូវចិត្តយ៉ាងខ្លាំង។ ភាពទាល់គំនិតច្នៃប្រឌិត គឺជាស្ថានភាពដែលអ្នកផលិតមាតិកាមិនអាចរកឃើញគំនិតថ្មីៗ ឬប្លែកៗដើម្បីយកមកផលិតបាន។ បញ្ហានេះកើតឡើងនៅពេលដែលខួរក្បាលមានភាពនឿយហត់ខ្លាំង ដោយសារការខិតខំផលិតមាតិកាច្រើនពេកក្នុងរយៈពេលខ្លី។ សម្ពាធពីការត្រូវផលិតមាតិកាឱ្យបានទៀងទាត់រាល់ថ្ងៃ គឺជាមូលហេតុចម្បងដែលនាំឱ្យកើតមានភាពទាល់គំនិតនេះ។ ការព្រួយបារម្ភហួសហេតុទៅលើចំនួននៃការមើល និងការចូលរួមពីអ្នកគាំទ្រ ធ្វើឱ្យអ្នកផលិតមាតិកាបាត់បង់សេរីភាពក្នុងការពង្រីកគំនិត។ នៅពេលជួបបញ្ហានេះ អ្នកផលិតមាតិកាមានអារម្មណ៍ថាខ្លួនឯងកំពុងធ្វើអ្វីដដែលៗ ដែលនាំឱ្យមាតិកាក្លាយជាសោះកក្រោះ និងគ្មានភាពទាក់ទាញ។ ការប្រៀបធៀបខ្លួនឯងទៅនឹងអ្នកផលិតមាតិកាដទៃទៀតដែលមានជោគជ័យជាង ក៏អាចធ្វើឱ្យគំនិតច្នៃប្រឌិតត្រូវរាំងស្ទះផងដែរ។ ភាពទាល់គំនិតអាចកើតចេញពីការភ័យខ្លាចចំពោះការរិះគន់ពីសំណាក់អ្នកទស្សនា ដែលធ្វើឱ្យអ្នកផលិតមិនហ៊ានសាកល្បងអ្វីដែលប្លែក។ កង្វះខាតនូវការសម្រាក និងការកម្សាន្ត ធ្វើឱ្យខួរក្បាលបាត់បង់ថាមពលក្នុងការបង្កើតរូបភាព ឬរឿងរ៉ាវថ្មីៗ។ ជួនកាល បញ្ហានេះកើតឡើងដោយសារតែបរិយាកាសការងារដដែលៗពេក ដែលមិនបានផ្ដល់ការជំរុញទឹកចិត្តដល់អារម្មណ៍។ អ្នកផលិតមាតិកាខ្លះជួបបញ្ហានេះ នៅពេលដែលពួកគេព្យាយាមធ្វើអ្វីដែលល្អឥតខ្ចោះពេក។ ដើម្បីជម្នះភាពទាល់គំនិត អ្នកផលិតមាតិកាចាំបាច់ត្រូវទុកពេលវេលាឱ្យខ្លួនឯងបានសម្រាក និងនៅឆ្ងាយពីបណ្ដាញសង្គមមួយរយៈ។ ការស្វែងរកការបំផុសគំនិតពីវិស័យផ្សេងៗ ដូចជាការអានសៀវភៅ ឬការធ្វើដំណើរ អាចជួយឱ្យគំនិតថ្មីៗកើតមានឡើងវិញ។ ការកត់ត្រារាល់គំនិតតូចៗដែលកើតឡើងភ្លាមៗទុកក្នុងសៀវភៅកត់ត្រា គឺជាវិធីសាស្ត្រល្អក្នុងការត្រៀមទុកនៅពេលទាល់គំនិត។ ការផ្លាស់ប្តូរបរិយាកាសការងារ ដូចជាការទៅធ្វើការនៅហាងកាហ្វេ ឬក្នុងសួនច្បារ អាចជួយឱ្យអារម្មណ៍ស្រស់ថ្លាឡើងវិញ។ ការពិភាក្សា និងការដោះដូរយោបល់ជាមួយមិត្តភក្តិ ឬដៃគូការងារ អាចជួយបើកផ្លូវឱ្យឃើញទស្សនវិស័យថ្មីៗដែលយើងមើលមិនឃើញ។ ពេលខ្លះ ការផលិតមាតិកាដោយមិនចាំបាច់ផ្ដោតលើលទ្ធផលខ្លាំងពេក អាចជួយឱ្យគំនិតច្នៃប្រឌិតហូរចូលមកវិញដោយឯកឯង។ ការកំណត់គោលដៅការងារឱ្យបានច្បាស់លាស់ និងការរៀបចំកាលវិភាគទុកជាមុន ជួយកាត់បន្ថយសម្ពាធនៃការគិតភ្លាមៗ។ ការថែទាំសុខភាពរាងកាយ ដូចជាការហាត់ប្រាណ និងការគេងឱ្យបានគ្រប់គ្រាន់ មានទំនាក់ទំនងយ៉ាងជិតស្និទ្ធទៅនឹងភាពច្នៃប្រឌិត។ អ្នកផលិតមាតិកាគួររៀនទទួលយកភាពមិនល្អឥតខ្ចោះ និងយល់ថាភាពទាល់គំនិតគឺជាផ្នែកមួយនៃដំណើរការងារធម្មតា។ ការជម្នះភាពទាល់គំនិតបាន នឹងធ្វើឱ្យអ្នកផលិតមាតិកាកាន់តែមានភាពរឹងមាំ និងមានសមត្ថភាពខ្ពស់ជាងមុន។ បញ្ហាប្រឈមទី៣ គឺការគ្រប់គ្រងពេលវេលា និងបញ្ហាការហត់នឿយខ្លាំង។ ការគ្រប់គ្រងពេលវេលា និងបញ្ហាការហត់នឿយខ្លាំង គឺជាវិបត្តិដ៏ធំបំផុតដែលអ្នកផលិតមាតិកាសម្រាប់បណ្ដាញសង្គមជួបប្រទះ ក្នុងយុគសម័យដែលតម្រូវការមាតិកាមានការកើនឡើងឥតឈប់ឈរ។ ការផលិតមាតិកាសម្រាប់បណ្ដាញសង្គម ទាមទារការចំណាយពេលវេលាច្រើនលើសលប់ ចាប់តាំងពីការរៀបចំគម្រោង ការថត រហូតដល់ការកាត់ត។ បញ្ហាប្រឈមធំបំផុតគឺការបែងចែកពេលវេលារវាងជីវិតផ្ទាល់ខ្លួន និងការងារ ដែលជារឿយៗច្របូកច្របល់គ្នាដោយសារការងារនេះអាចធ្វើបានគ្រប់ទីកន្លែង។ អ្នកផលិតមាតិកាភាគច្រើនមានអារម្មណ៍ថាត្រូវតែធ្វើការ ២៤ ម៉ោងលើ ២៤ ម៉ោង ដើម្បីឆ្លើយតបទៅនឹងមតិយោបល់ និងតាមដាននិន្នាការថ្មីៗ។ សម្ពាធនៃការត្រូវបញ្ចេញមាតិកាឱ្យបានទៀងទាត់រាល់ថ្ងៃ ធ្វើឱ្យពួកគេបាត់បង់ពេលវេលាសម្រាក និងការកម្សាន្តជាមួយក្រុមគ្រួសារ។ ការគ្រប់គ្រងពេលវេលាមិនបានល្អ នាំឱ្យកិច្ចការងារចាក់ស្រែតគ្នា ដែលបង្កជាភាពតានតឹង និងសម្ពាធផ្លូវចិត្តកាន់តែខ្លាំង។ ការហត់នឿយខ្លាំង កើតឡើងនៅពេលដែលអ្នកផលិតមាតិកាចំណាយថាមពលកាយចិត្តហួសកម្រិត ក្នុងរយៈពេលយូរអង្វែង។ អាការៈដំបូងនៃ ការហត់នឿយខ្លាំង គឺការបាត់បង់ចំណាប់អារម្មណ៍លើការងារដែលខ្លួនធ្លាប់ស្រឡាញ់ និងមានអារម្មណ៍ធុញទ្រាន់នឹងការកាន់កាមេរ៉ា។ អ្នកដែលជួបប្រទះបញ្ហានេះ ជារឿយៗមានអារម្មណ៍អស់កម្លាំងល្ហិតល្ហៃ សូម្បីតែការងារតូចតាចក៏ក្លាយជាបន្ទុកដ៏ធ្ងន់ធ្ងរសម្រាប់ពួកគេដែរ។ បញ្ហានេះ ក៏បណ្ដាលឱ្យមានការថយចុះនូវគុណភាពមាតិកា និងភាពច្នៃប្រឌិត ដោយសារខួរក្បាលមិនមានលទ្ធភាពបង្កើតអ្វីដែលថ្មី។ ជាញឹកញាប់ អ្នកផលិតមាតិកាមិនដឹងខ្លួនថាខ្លួនឯងកំពុងស្ថិតក្នុងស្ថានភាព ការហត់នឿយខ្លាំងឡើយ រហូតដល់សុខភាពរាងកាយចាប់ផ្ដើមទ្រុឌទ្រោម។ ការព្យាយាមធ្វើការងារច្រើនក្នុងពេលតែមួយ គឺជាមូលហេតុចម្បងដែលនាំឱ្យឆាប់អស់ថាមពល និងបាត់បង់ការផ្ដោតអារម្មណ៍។ ដើម្បីដោះស្រាយបញ្ហានេះ អ្នកផលិតមាតិកាត្រូវរៀនរៀបចំកាលវិភាគការងារឱ្យច្បាស់លាស់ និងកំណត់ម៉ោងឈប់សម្រាកឱ្យបានម៉ត់ចត់។ ការប្រើប្រាស់ឧបករណ៍បច្ចេកវិទ្យាជួយសម្រួលការងារ ដូចជាកម្មវិធីរៀបចំផែនការ អាចជួយសន្សំសំចៃពេលវេលាបានច្រើន។ ការរៀនបដិសេធចំពោះការងារមួយចំនួនដែលហួសពីសមត្ថភាព ឬពេលវេលា ក៏ជាវិធីសាស្ត្រការពារខ្លួនពីភាពហត់នឿយផងដែរ។ ការផ្ដាច់ខ្លួនចេញពីពិភពអនឡាញ ជាទៀងទាត់ គឺជាការចាំបាច់ដើម្បីឱ្យខួរក្បាលបានបញ្ចូលថាមពលឡើងវិញ។ ការហាត់ប្រាណ និងការបរិភោគអាហារដែលមានជីវជាតិ ជួយពង្រឹងកម្លាំងកាយដើម្បីតស៊ូជាមួយការងារផលិតដ៏លំបាក។ ការស្វែងរកជំនួយពីអ្នកដទៃ ដូចជាការជួលអ្នកកាត់ត ឬអ្នករៀបចំឯកសារ ជួយកាត់បន្ថយបន្ទុកការងារដែលលើសលប់។ ការកំណត់គោលដៅដែលសមស្របនឹងសមត្ថភាពពិតប្រាកដ ជាជាងការរត់តាមការចង់បានរបស់អ្នកដទៃ ជួយឱ្យជីវិតមានតុល្យភាព។ ការហត់នឿយខ្លាំង មិនមែនជាការបរាជ័យនោះទេ ប៉ុន្តែវាគឺជាសញ្ញាដែលរាងកាយប្រាប់ឱ្យយើងត្រូវថែទាំខ្លួនឯងឱ្យបានល្អជាងមុន។ ការគ្រប់គ្រងពេលវេលាដែលមានប្រសិទ្ធភាព មិនត្រឹមតែជួយឱ្យការងារទទួលបានជោគជ័យប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងការពារសុខភាពផ្លូវចិត្តឱ្យបានយូរអង្វែងទៀតផង។ បញ្ហាប្រឈមទី៤ គឺការប្រកួតប្រជែងក្នុងការផលិតមាតិកាសម្រាប់បណ្ដាញសង្គម។ ការផលិតមាតិកាសម្រាប់បណ្ដាញសង្គមនាពេលបច្ចុប្បន្ន បានក្លាយជាសមរភូមិនៃការប្រកួតប្រជែងយ៉ាងស្រួចស្រាល់ ដើម្បីដណ្ដើមយកការចាប់អារម្មណ៍ពីអ្នកប្រើប្រាស់ដែលមានជម្រើសច្រើនលើសលប់។ ក្នុងយុគសម័យឌីជីថលនេះ បរិមាណមាតិកាដែលត្រូវបានបង្ហោះជារៀងរាល់ថ្ងៃមានចំនួនច្រើនមហិមា ដែលធ្វើឱ្យមាតិកានីមួយៗងាយនឹងត្រូវគេមើលរំលង។ បញ្ហាប្រឈមធំបំផុតគឺ ការទាក់ទាញចំណាប់អារម្មណ៍ក្នុងរយៈពេល ៣ វិនាទីដំបូង ដែលជាការកំណត់ថាតើអ្នកមើលនឹងបន្តទស្សនា ឬអូសរំលង។ អ្នកផលិតមាតិកាត្រូវប្រកួតប្រជែងជាមួយគណនីរាប់លានផ្សេងទៀត ដែលកំពុងព្យាយាមផលិតអ្វីដែលប្លែក និងទាក់ទាញដូចគ្នា។ ការកើនឡើងនៃវីដេអូខ្លីៗបានធ្វើឱ្យទម្លាប់នៃការទទួលព័ត៌មានរបស់មនុស្សប្រែជាចង់បានអ្វីដែល ខ្លីខ្លឹម និងរហ័ស។ អ្នកផលិតមាតិកាត្រូវប្រើប្រាស់បច្ចេកទេស ទាក់ទាញ ដែលមានឥទ្ធិពលតាំងពីវិនាទីដំបូង ដើម្បីបង្កប់នូវភាពភ្ញាក់ផ្អើល ឬចម្ងល់ដល់អ្នកមើល។ ការប្រកួតប្រជែងនេះតម្រូវឱ្យមានការវិនិយោគកាន់តែច្រើនលើគុណភាពរូបភាព សម្លេង និងការកាត់តឱ្យមានចលនារស់រវើក។ បញ្ហាប្រឈមមួយទៀតគឺការរក្សាឱ្យបាននូវ អត្រានៃការទស្សនាដល់ចប់ ដែលក្បួនដោះស្រាយផ្ដល់តម្លៃខ្ពស់បំផុត។ មាតិកាដែលគ្មានចំណុចលេចធ្លោ ឬសាច់រឿងដែលអូសបន្លាយយូរ នឹងត្រូវបរាជ័យក្នុងការប្រកួតប្រជែងនៅលើទីផ្សារបណ្ដាញសង្គម។ ការប្រើប្រាស់ចំណងជើង និងរូបភាពតំណាង ដែលមានភាពទាក់ទាញខ្លាំង គឺជាយុទ្ធសាស្ត្រមិនអាចខ្វះបានដើម្បីឈ្នះការប្រកួតប្រជែង។ ទោះជាយ៉ាងណា ការព្យាយាមទាក់ទាញចំណាប់អារម្មណ៍ខ្លាំងពេក រហូតដល់ប្រើប្រាស់ព័ត៌មានមិនពិត អាចធ្វើឱ្យបាត់បង់ទំនុកចិត្តពីអ្នកមើល។ អ្នកផលិតមាតិកាត្រូវតាមដាននិន្នាការ ឱ្យទាន់ពេលវេលា ព្រោះវាជាឱកាសក្នុងការនាំមាតិកាទៅកាន់មនុស្សកាន់តែច្រើន។ ការប្រកួតប្រជែងកាន់តែពិបាកសម្រាប់អ្នកផលិតមាតិកាថ្មីៗ ដែលមិនទាន់មានមូលដ្ឋានអ្នកគាំទ្ររឹងមាំពីមុនមក។ ការយល់ដឹងពីចិត្តសាស្ត្រអ្នកប្រើប្រាស់ គឺជាគន្លឹះសំខាន់ក្នុងការបង្កើតមាតិកាដែលទាក់ទាញអារម្មណ៍ និងការចងចាំ។ ការប្រើប្រាស់ពណ៌ ពុម្ពអក្សរ និងតន្ត្រីដែលមានលក្ខណៈសម្គាល់ខ្លួនឯង ជួយឱ្យអ្នកមើលងាយស្រួលចំណាំក្នុងចំណោមមាតិកាដទៃ។ បញ្ហាប្រឈមគឺអ្នកផលិតត្រូវផលិតមាតិកាឱ្យបានច្រើនក្នុងរយៈពេលខ្លី ដើម្បីរក្សាវត្តមានរបស់ខ្លួននៅក្នុងប្រព័ន្ធផ្សព្វផ្សាយ។ ការរក្សាតុល្យភាពរវាង ការរត់តាមនិន្នាការ និង ការរក្សាតម្លៃអប់រំ គឺជាកិច្ចការដ៏លំបាកមួយក្នុងការប្រកួតប្រជែង។ អ្នកផលិតមាតិកាត្រូវមានភាពច្នៃប្រឌិតខ្ពស់ក្នុងការបង្ហាញរឿងរ៉ាវចាស់ៗ ក្នុងទម្រង់ថ្មីដែលមិនធ្លាប់មានពីមុនមក។ ការប្រើប្រាស់ទិន្នន័យវិភាគ ជួយឱ្យយើងដឹងថា តើចំណុចណាដែលធ្វើឱ្យអ្នកមើលបោះបង់ការទស្សនា។ ក្នុងសមរភូមិនេះ អ្នកដែលឈ្នះគឺជាអ្នកដែលអាចបង្កើត ការភ្ជាប់ទំនាក់ទំនងតាមផ្លូវចិត្ត ជាមួយអ្នកមើលបានលឿនបំផុត។ ទោះបីជាការប្រកួតប្រជែងមានភាពខ្លាំងក្លា ប៉ុន្តែវាគឺជាកម្លាំងរុញច្រានឱ្យគុណភាពមាតិកានៅលើបណ្ដាញសង្គមកាន់តែប្រសើរឡើង។ បញ្ហាប្រឈមទី៥ គឺបញ្ហាមតិរិះគន់ និងសុខភាពផ្លូវចិត្តក្នុងការផលិតមាតិកាសម្រាប់បណ្ដាញសង្គម។ ការផលិតមាតិកាសម្រាប់បណ្ដាញសង្គមនាពេលបច្ចុប្បន្ន មិនត្រឹមតែជាការងារបច្ចេកទេសប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាការប្រឈមមុខនឹងសម្ពាធផ្លូវចិត្ត និងមតិរិះគន់ពីមជ្ឈដ្ឋានជុំវិញដែលមិនអាចជៀសផុតបាន។ នៅពេលមាតិកាត្រូវបានចែកចាយជាសាធារណៈ អ្នកផលិតត្រូវត្រៀមខ្លួនទទួលយកទាំងមតិគាំទ្រ និងមតិរិះគន់អវិជ្ជមានពីមនុស្សគ្រប់ទិសទី។ បញ្ហាប្រឈមធំបំផុតគឺការជួបប្រទះនូវ ការរិះគន់ក្នុងន័យជាន់ពន្លិច ដែលមិនមែនជាការស្ថាបនា ប៉ុន្តែក្នុងបំណងវាយប្រហារបុគ្គល។ មតិអវិជ្ជមានទាំងនេះអាចជះឥទ្ធិពលយ៉ាងខ្លាំងដល់សុខភាពផ្លូវចិត្ត បង្កជាភាពតានតឹង ការភ័យខ្លាច និងការបាត់បង់ទំនុកចិត្តលើខ្លួនឯង។ អ្នកផលិតមាតិកាជារឿយៗជួបប្រទះនូវស្ថានភាព ការបៀតបៀនតាមអ៊ីនធឺណិត ដែលអាចឈានដល់ការប៉ះពាល់ដល់ឯកជនភាពគ្រួសារ។ សម្ពាធផ្លូវចិត្តកើតឡើងនៅពេលដែលអ្នកផលិតមាតិកាយកតម្លៃខ្លួនឯងទៅផ្អែកលើចំនួន ចូលចិត្ត ឬចំនួន ចែកចាយ ពីអ្នកដទៃ។ ការអានមតិរិះគន់ច្រើនពេកក្នុងមួយថ្ងៃៗ អាចបណ្ដាលឱ្យកើតមានអាការៈថប់បារម្ភ និងគេងមិនលក់ ដែលប៉ះពាល់ដល់គុណភាពជីវិតប្រចាំថ្ងៃ។ អ្នកផលិតមាតិកាខ្លះជួបប្រទះនូវ រោគសញ្ញាមិនជឿជាក់លើសមត្ថភាពខ្លួនឯង ដោយសារតែការរិះគន់ពីអ្នកមើល។ ការព្យាយាមផ្គាប់ចិត្តមនុស្សគ្រប់គ្នាគឺជាកិច្ចការដែលមិនអាចទៅរួច ហើយវាគឺជាដើមចមនៃភាពនឿយហត់ផ្លូវចិត្តយ៉ាងធ្ងន់ធ្ងរ។ បញ្ហាសុខភាពផ្លូវចិត្តកាន់តែធ្ងន់ធ្ងរ នៅពេលដែលមាតិកាដែលខិតខំផលិត បែរជាត្រូវបានគេយកទៅលេងសើច ឬធ្វើជាប្រធានបទចំអកឡកឡើយ។ ការប្រឈមមុខនឹងមតិរិះគន់ដោយផ្ទាល់ ជារឿយៗធ្វើឱ្យអ្នកផលិតមាតិកាចង់បោះបង់ចោលនូវក្តីស្រមៃ និងការងារដែលខ្លួនស្រឡាញ់។ ដើម្បីការពារសុខភាពផ្លូវចិត្ត អ្នកផលិតមាតិកាត្រូវរៀនបែងចែកឱ្យច្បាស់រវាង មតិស្ថាបនា និង មតិដែលបង្កគ្រោះថ្នាក់។ ការបង្កើត តម្រងមតិយោបល់ លើបណ្ដាញសង្គម គឺជាវិធីសាស្ត្របច្ចេកទេសមួយដើម្បីកាត់បន្ថយការឃើញពាក្យសម្ដីអសុរស។ អ្នកផលិតមាតិកាគួរមានអ្នកប្រឹក្សាយោបល់ ឬមិត្តភក្តិដែលយល់ចិត្ត ដើម្បីជួយបន្ធូរបន្ថយសម្ពាធផ្លូវចិត្តបន្ទាប់ពីជួបការរិះគន់ខ្លាំងៗ។ ការឈប់សម្រាកពីបណ្ដាញសង្គម គឺជាការចាំបាច់ដើម្បីឱ្យអារម្មណ៍ត្រលប់មកសភាពដើមវិញ។ ការយល់ដឹងថា មតិរិះគន់គឺជាផ្នែកមួយនៃភាពល្បីល្បាញ នឹងជួយឱ្យអ្នកផលិតមាតិកាមានស្មារតីរឹងមាំជាងមុន។ ការផ្ដោតអារម្មណ៍ទៅលើអ្នកគាំទ្រដែលផ្ដល់ថាមពលវិជ្ជមាន នឹងជួយឱ្យយើងមានកម្លាំងចិត្តក្នុងការបន្តផលិតមាតិកាល្អៗ។ សុខភាពផ្លូវចិត្តគឺជាទ្រព្យសម្បត្តិដ៏មានតម្លៃបំផុត ដូច្នេះយើងមិនគួរអនុញ្ញាតឱ្យមតិរបស់មនុស្សមិនស្គាល់មុខមកបំផ្លាញវាឡើយ។ ការរៀនរស់នៅជាមួយភាពមិនល្អឥតខ្ចោះ និងការទទួលស្គាល់កំហុស គឺជាជំហានដំបូងនៃការពង្រឹងសុខភាពផ្លូវចិត្ត។ អ្នកផលិតមាតិកាត្រូវចេះកំណត់ព្រំដែនច្បាស់លាស់ ថាតើគួរទទួលយកការរិះគន់ដល់កម្រិតណា ដើម្បីកុំឱ្យប៉ះពាល់ដល់ផ្លូវចិត្ត។ ភាពជោគជ័យដ៏ពិតប្រាកដនៅលើបណ្ដាញសង្គម គឺជាការផលិតមាតិកាដោយមានក្ដីសុខ និងមានសុខភាពផ្លូវចិត្តមាំមួន។ បញ្ហាប្រឈមទី៦ គឺបញ្ហាបច្ចេកទេស និងការវិវត្តនៃសម្ភារៈក្នុងការផលិតមាតិកាសម្រាប់បណ្ដាញសង្គម។ ការផលិតមាតិកាសម្រាប់បណ្ដាញសង្គមនាពេលបច្ចុប្បន្ន មិនត្រឹមតែទាមទារនូវគំនិតច្នៃប្រឌិតប៉ុណ្ណោះទេ។ ប៉ុន្តែថែមទាំងត្រូវប្រឈមមុខនឹងបញ្ហាបច្ចេកទេស និងការផ្លាស់ប្តូរយ៉ាងលឿននៃសម្ភារៈឧបករណ៍។ បញ្ហាបច្ចេកទេសចម្បងដែលអ្នកផលិតមាតិកាជួបប្រទះ គឺការដើរឱ្យទាន់បច្ចេកវិទ្យានៃកាមេរ៉ា និងឧបករណ៍ថតសម្លេងដែលចេញថ្មីឥតឈប់ឈរ។ ការវិវត្តនៃគុណភាពវីដេអូពីកម្រិត ហ្វ៊ុល អេចឌី ទៅដល់ ហ្វ័រ ខេ ទាមទារឱ្យមានការផ្លាស់ប្តូរឧបករណ៍ផ្ទុកទិន្នន័យដែលមានល្បឿនលឿន។ បញ្ហាប្រឈមដ៏ធំមួយទៀតគឺការប្រើប្រាស់កុំព្យូទ័រដែលមានកម្លាំងខ្លាំង ដើម្បីអាចកាត់តវីដេអូដែលមានទំហំធំ។ ការកំណត់តុល្យភាពពណ៌ និងពន្លឺឱ្យបានត្រឹមត្រូវតាមស្ដង់ដារបច្ចេកទេស គឺជាកិច្ចការដែលទាមទារជំនាញ និងពេលវេលាច្រើន។ បញ្ហាសម្លេងរំខានក្នុងពេលថត គឺជាឧបសគ្គបច្ចេកទេសដែលជួបប្រទះញឹកញាប់បំផុត សម្រាប់អ្នកផលិតមាតិកាតាមទីសាធារណៈ។ ការវិវត្តនៃសម្ភារៈដូចជា មីក្រូហ្វូនឥតខ្សែជំនាន់ថ្មី ជួយសម្រួលដល់គុណភាពសម្លេង ប៉ុន្តែវាក៏មានតម្លៃថ្លៃដែលជាបន្ទុកហិរញ្ញវត្ថុ។ ការប្រើប្រាស់សម្ភារៈទប់លំនឹងដូចជា ហ្គីមបល គឺចាំបាច់ណាស់ដើម្បីទទួលបានរូបភាពដែលរលូន ប៉ុន្តែវាត្រូវការការហ្វឹកហាត់ប្រើប្រាស់ឱ្យស្ទាត់ជំនាញ។ បញ្ហាបច្ចេកទេសនៃការដាច់ចរន្តអគ្គិសនី ឬការខូចខាតឯកសារក្នុងពេលកាត់ត អាចធ្វើឱ្យការងារដែលខំប្រឹងរាប់ម៉ោងត្រូវបាត់បង់ទាំងស្រុង។ ការផ្លាស់ប្តូរទម្រង់វីដេអូពីផ្ដេកមកជាបញ្ឈរ ដើម្បីស្របតាមនិន្នាការនៃបណ្ដាញសង្គមថ្មីៗ តម្រូវឱ្យមានការរៀបចំមុំកាមេរ៉ាខុសពីមុន។ បញ្ហាល្បឿនអ៊ីនធឺណិតមិនស្ថិតស្ថេរ គឺជាឧបសគ្គក្នុងការបង្ហោះមាតិកាដែលមានទំហំធំឱ្យបានទាន់ពេលវេលា។ ការប្រើប្រាស់បញ្ញាសិប្បនិម្មិត ឬ អេអាយ ក្នុងការកាត់ត និងរៀបចំចំណងជើង កំពុងក្លាយជាស្ដង់ដារថ្មីដែលអ្នកផលិតត្រូវរៀនសូត្រ។ ការវិវត្តនៃកម្មវិធីកាត់តលើទូរស័ព្ទដៃ បានធ្វើឱ្យការផលិតមាតិកាកាន់តែងាយស្រួល ប៉ុន្តែក៏បង្កើនការប្រកួតប្រជែងគុណភាពកាន់តែខ្ពស់។ ការថែទាំសម្ភារៈបច្ចេកទេសឱ្យមានគុណភាពល្អជានិច្ច ដូចជាការសម្អាតឡេនកាមេរ៉ា និងការត្រួតពិនិត្យថ្ម គឺជាកិច្ចការប្រចាំថ្ងៃដែលមិនអាចរំលង។ បញ្ហាកម្ដៅនៃឧបករណ៍ក្នុងពេលថតរយៈពេលយូរ អាចបណ្ដាលឱ្យម៉ាស៊ីនគាំង ឬខូចខាតដល់គ្រឿងបន្លាស់ខាងក្នុង។ ការប្រើប្រាស់ប្រព័ន្ធផ្ទុកទិន្នន័យលើ ខ្លោដ គឺជាបច្ចេកទេសថ្មីដើម្បីការពារសុវត្ថិភាពឯកសារ ប៉ុន្តែវាទាមទារចំណាយប្រចាំខែ។ ការកំណត់កម្រិតហ្វ្រេម ឱ្យត្រូវតាមប្រភេទមាតិកា គឺជាចំណេះដឹងបច្ចេកទេសដែលអ្នកផលិតត្រូវដឹងច្បាស់។ ការវិវត្តនៃដ្រូន ផ្ដល់នូវទស្សនីយភាពពីលើអាកាសដ៏អស្ចារ្យ ប៉ុន្តែវាមានបញ្ហាប្រឈមទាក់ទងនឹងច្បាប់អនុញ្ញាត និងបច្ចេកទេសបញ្ជា។ ការប្រើប្រាស់ភ្លើងបំភ្លឺបែប អិលអ៊ីឌី ដែលអាចបញ្ជាតាមទូរស័ព្ទ បានជួយឱ្យការផលិតក្នុងស្ទូឌីយ៉ូមានភាពបត់បែនជាងមុន។ បញ្ហាមិនស៊ីគ្នានៃកម្មវិធីកាត់ត និងប្រព័ន្ធប្រតិបត្តិការកុំព្យូទ័រ ជារឿយៗបង្កជាភាពស្មុគស្មាញក្នុងដំណើរការផលិត។ ការវិវត្តឥតឈប់ឈរនៃសម្ភារៈបច្ចេកទេស បង្ខំឱ្យអ្នកផលិតមាតិកាត្រូវក្លាយជាអ្នកបច្ចេកទេសផង និងជាអ្នកច្នៃប្រឌិតផងក្នុងពេលតែមួយ។ ជារួមមក ការផលិតមាតិកាសម្រាប់បណ្ដាញសង្គមគឺជាការធ្វើដំណើរឆ្លងកាត់ឧបសគ្គជាច្រើនដែលមិនអាចមើលរំលងបាន។ ចាប់ពីការផ្លាស់ប្តូរឥតឈប់ឈរនៃ ក្បួនដោះស្រាយ ភាពទាល់គំនិតច្នៃប្រឌិត សម្ពាធផ្លូវចិត្ត រហូតដល់បញ្ហាបច្ចេកទេសនៃសម្ភារៈឧបករណ៍ សុទ្ធតែតម្រូវឱ្យអ្នកផលិតមាតិកាមានភាពអត់ធ្មត់ និងសមត្ថភាពបត់បែនខ្ពស់។ ទោះបីជាបញ្ហាប្រឈមទាំងនេះមានសភាពធ្ងន់ធ្ងរយ៉ាងណាក៏ដោយ ប៉ុន្តែប្រសិនបើអ្នកផលិតមាតិកាអាចគ្រប់គ្រងពេលវេលាបានល្អ រក្សាតុល្យភាពសុខភាពផ្លូវចិត្ត និងបន្តរៀនសូត្រពីបច្ចេកវិទ្យាថ្មីៗ នោះពួកគេនឹងអាចបង្កើតនូវមាតិកាដែលមានតម្លៃ និងទទួលបានជោគជ័យប្រកបដោយចីរភាពក្នុងពិភពឌីជីថល។